នៅក្នុងប្រពៃណីខ្មែរ ពិធីបុណ្យសពមានលក្ខណៈស្មុគស្មាញ និងមានដំណាក់កាលជាច្រើន ដែលសុទ្ធតែមានអត្ថន័យជ្រាលជ្រៅ និងគោលបំណងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់។ ពិធីបុណ្យប្រាំពីរថ្ងៃ ត្រូវបានរៀបចំឡើងនៅពេលដែលមរណភាពរបស់អ្នកស្លាប់បានកន្លងផុតទៅ រយៈពេលប្រាំពីរថ្ងៃគត់។ ពិធីដែលពាក់ព័ន្ធនឹងការឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ មានដូចជា បុណ្យប្រាំពីរថ្ងែ បុណ្យមួយរយថ្ងៃ និង បុណ្យភ្ជុំបិណ្ឌ ជាដើម។ បុណ្យប្រាំពីរថ្ងៃ គឺជាពិធីបុណ្យមួយដ៏សំខាន់ដែលក្រុមគ្រួសារអ្នកស្លាប់បានរៀបចំឡើង បន្ទាប់ពីមរណភាពបានកន្លងផុតទៅ ៧ថ្ងៃ។ ពិធីបុណ្យប្រាំពីរថ្ងៃ នេះមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងជំនឿព្រះពុទ្ធសាសនា។ ការរៀបចំពិធីបុណ្យប្រាំពីរថ្ងៃ ជាទូទៅមានលក្ខណៈដូចជា និមន្តព្រះសង្ឃ ទីកន្លែងប្រារព្ធពិធី ការថ្វាយចង្ហាន់ និងវេរភត្តាហារ ពិធីបង្សុកូល សូត្រធម៌ និង ស្រង់ធាតុ។ ក្រុមគ្រួសារអាចជ្រើសរើសរៀបចំពិធីនៅ វត្តអារាម ឬនៅ គេហដ្ឋាន របស់ខ្លួន ទៅតាមលទ្ធភាព។ ប្រសិនធ្វើនៅផ្ទះ គេនឹងរៀបចំរោងពិធីតូចមួយ ឬតុបូជា ដោយមានតម្កល់រូបថតអ្នកស្លាប់ ទៀន ធូប ផ្កាភ្ញី ទឹកអប់ និងគ្រឿងរណ្ដាប់ផ្សេងៗ។ ក្រុមគ្រួសារនឹងនិមន្តព្រះសង្ឃមកបង្សុកូល ទេសនា និងសូត្រធម៌ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុគ្គលដែលបានស្លាប់ទៅ។ ចំនួនព្រះសង្ឃអាចមានពី ២ អង្គ ទៅច្រើនអង្គទៀត ទៅតាមលទ្ធភាពរបស់ម្ចាស់បុណ្យ។ អាចារ្យជាអ្នកដឹកនាំពិធីតាមពុទ្ធសាសនា ផ្តល់ធម្មទាន និងនមសក្ការឧទ្ទិសកុសលពីក្រុមគ្រួសារទៅកាន់អ្នកដែលបានចែកឋានទៅលោកខាងមុខ។ នៅពេលព្រឹក ក្រុមគ្រួសារនឹង ថ្វាយចង្ហាន់ ដល់ព្រះសង្ឃដែលនិមន្តមក។ បន្ទាប់មក គេនឹង វេរភត្តាហារ និងចតុប្បច្ច័យ ផ្សេងៗដូចជា ស្លាកបាត្រ ទៀន ធូប ទឹកបរិសុទ្ធ ភេសជ្ជៈ ឬ បច្ច័យជាប្រាក់ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់។ ការវេរនេះច្រើនធ្វើឡើងដោយមានបូជាទៀនធូបនៅមុខរូបថតអ្នកស្លាប់ រួចចាក់ទឹកទក្សិណានុប្បទានឧទ្ទិសកុសល។ ព្រះសង្ឃនឹង សូត្រធម៌បង្សុកូល ដើម្បីរំលឹកដល់អ្នកស្លាប់នៅក្នុងពិធីនេះ។ ធម៌នេះមានអត្ថន័យក្នុងការដាស់តឿនចិត្តមនុស្សរស់ឱ្យយល់អំពីភាពមិនទៀងទាត់នៃជីវិត។ ព្រះសង្ឃនឹងទេសនា អំពីកម្មផល ការធ្វើបុណ្យដើម្បីឧទ្ទិសកុសល និងផ្លូវទៅកាន់សុគតិភពសម្រាប់អ្នកស្លាប់។ ក្រុមគ្រួសារ និងញាតិមិត្តអង្គុយស្ដាប់ធម៌ដោយគោរព និងប្រណិប័តន៍។ ចំពោះគ្រួសារដែលបានបូជាសព ហើយយក ធាតុឬឆ្អឹង មកតម្កល់ទុកក្នុងកោដ្ឋ ឬចេតិយ ជួនកាលក៏មានពិធី ស្រង់ធាតុ ឬ លាងសម្អាតកោដ្ឋធាតុ នៅថ្ងៃបុណ្យប្រាំពីរថ្ងៃនេះផងដែរ។ ការធ្វើបែបនេះ ជាការបង្ហាញពីការថែរក្សា និងគោរពបូជាដល់ធាតុអ្នកស្លាប់។ ពិធីបុណ្យប្រាំពីរថ្ងៃមានអត្ថន័យ និងជំនឿជ្រាលជ្រៅបំផុតនៅក្នុងសង្គមវប្បធម៌ខ្មែរ។ ការឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជួយសម្រាលទុក្ខសោករបស់ក្រុមគ្រួសារ និង ការរំលឹកគុណ ដល់អ្នកស្លាប់។ តាមជំនឿព្រះពុទ្ធសាសនា គេជឿថាអំឡុងពេល ៧ថ្ងៃដំបូង បន្ទាប់ពីការស្លាប់ វិញ្ញាណរបស់អ្នកដែលចែកឋានទៅហើយ នៅតែវិលវល់នៅជិតមនុស្សលោក ឬនៅជាប់នឹងរូបកាយចាស់នៅឡើយ មុននឹងបន្តដំណើរទៅកាន់ភពថ្មី។ តួយ៉ាង ការធ្វើបុណ្យគម្រប់៧ថ្ងៃនេះ គឺជាការ ឧទ្ទិសកុសលផលបុណ្យ ទាំងអស់ដែលក្រុមគ្រួសារបានធ្វើ ជូនទៅដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ដើម្បីឱ្យវិញ្ញាណនោះបាន ស្ងប់សុខ រួចផុតពីសេចក្តីទុក្ខ ហើយបានទៅកាន់ សុគតិភព។ គេជឿថា បុណ្យកុសលនេះអាចជាស្ពានភ្ជាប់ផ្លូវឱ្យវិញ្ញាណបានទៅកាន់ទីល្អ។ សម្រាប់ទុក្ខសោករបស់ក្រុមគ្រួសារ៖ ការបាត់បង់មនុស្សជាទីស្រឡាញ់ គឺជាទុក្ខសោកដ៏ធំធេងបំផុត។ ពិធីបុណ្យនេះផ្តល់ឱកាសឱ្យក្រុមគ្រួសារ និងញាតិមិត្តបានជួបជុំគ្នា បង្ហាញការសាមគ្គីគ្នា និង ជួយគ្នាទៅវិញទៅមក ក្នុងគ្រាទុក្ខលំបាក។ ការស្តាប់ធម៌ទេសនា និងការចូលរួមធ្វើបុណ្យជាមួយព្រះសង្ឃ អាចជួយឱ្យចិត្តរបស់ក្រុមគ្រួសារបានធូរស្បើយ និងមានសេចក្តីស្ងប់ផ្លូវចិត្ត។ ការធ្វើពិធីបុណ្យនេះ ជាផ្នែកមួយនៃពុទ្ឋសាសនា វាជាការជួយរំលែកទុក្ខគ្នា។ ពិធីនេះបានបង្ហាញពីក្ដីស្រឡាញ់ ការគោរព និងការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានស្លាប់ទៅ។ វាជាការបញ្ជាក់ថា ទោះបីជាពួកគាត់បានទៅបាត់ហើយក៏ដោយ ក៏កូនចៅនៅតែនឹកនា និងធ្វើបុណ្យឧទ្ទិសកុសលជូនជានិច្ច។ ការប្រារព្ធពិធីបុណ្យប្រាំពីរថ្ងៃ គឺជាការបន្តនូវ ទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនា ពីជំនាន់មួយទៅមួយជំនាន់។ ការធ្វើពិធីបុណ្យប្រាំពីរថ្ងៃនេះ មិនត្រឹមតែឧទ្ទិសកុសលដល់អ្នកស្លាប់នោះទេ វាថែមទាំងដាស់តឿនដល់មនុស្សដែលមានជីវិតនៅរស់ឲ្យយល់ដឹងពីភាពមិនទៀងទាត់នៃជីវិត និង ការរលត់ទៅវិញនៃសង្ខារ។ សរុបមក បុណ្យប្រាំពីរថ្ងៃ មិនមែនគ្រាន់តែជាពិធីបុណ្យមួយធម្មតានោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់នៃជំនឿ សាសនា និងវប្បធម៌ខ្មែរ ដែលមានអត្ថន័យជ្រាលជ្រៅក្នុងការឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ សម្រាលទុក្ខក្រុមគ្រួសារ និងរក្សាមរតកវប្បធម៌ប្រពៃណីខ្មែរ។